វិធីក្នុងការធ្វើនំល្ពៅនេះគឺងាយស្រួលទេ។ នំនេះមានរសជាតិកាន់តែឆ្ងាញ់ នៅពេលណាដែលយើងរើសផ្លែល្ពៅស្អិត និងរមួតល្អ។ ក្នុងការធ្វើនំនេះ យើងត្រូវការផ្លែល្ពៅទម្ងន់កន្លះគីឡូ ស្លឹកចេកសម្រាប់វេចខ្ចប់។ រីឯគ្រឿងផ្សំដែលត្រូវយកទៅលាយជាមួយសាច់ល្ពៅមានដូចជា ខ្ទិះដូង ១២០មីលីលីត្រ ម្សៅអង្ករដំណើប ៤០ក្រាម ម្សៅអង្ករខ្សាយ ១៨០ក្រាម ស្ករស ១២០ក្រាម អំបិល កន្លះស្លាបព្រាកាហ្វេ និងសាច់ដូងកោសរួចមួយកូនចាន។ ជាដំំំបូង យើងត្រូវយកផ្លែល្ពៅមកចិតសំបកចេញឲ្យស្អាត ចំណែកឲ្យគ្រាប់វិញក៏ត្រូវឆ្កឹះវាចេញឲ្យស្អាតផងដែរ។ បន្ទាប់មកយកល្ពៅដែលបានចិតរួចទៅលាងទឹកឲ្យស្អាត ហើយឈូសវាជាសរសៃៗ។ ក្រៅពីឈួស គេក៏បានប្រើស្លាបព្រាដើម្បីកោសយកតែសាច់ល្ពៅក៏បានដែរ។ បន្ទាប់ពីឈូសយកសាច់ល្ពៅរួច ចាក់វាចូលទៅក្នុងចានធំមួយ ដើម្បីច្របល់ជាមួយគ្រឿងផ្សំផ្សេងៗទៀត។ ជាដំបូង ចាក់អំបិលកន្លះស្លាបព្រាកាហ្វេចូល ហើយច្របល់ឱ្យសព្វ។ បន្ទាប់មកចាក់ម្សៅអង្ករខ្សាយចំនួន១៨០ក្រាមចូល រួចច្របល់ឲ្យវាចូលគ្នាបានសព្វល្អម្ដងទៀត។ រួចហើយត្រូវចាក់ម្សៅអង្ករដំណើបចំនួន ៤០ក្រាមចូល បន្ទាប់មកច្របល់ឲ្យចូលគ្នាម្ដងទៀត។ ក្រោយពីច្របល់ល្ពៅជាមួយម្សៅសព្វហើយ យើងត្រូវចាក់ស្ករចំនួន ១២០ក្រាមចូល។ បន្ទាប់មកទៀតក៏ត្រូវចាក់ខ្ទិះដូងចំនួន ១២០ មីលីលីត្រចូលទៅក្នុងនោះដែរ។ ជាចុងក្រោយ ចាក់សាច់ដូងដែលបានកោសរួចចូល ហើយចំពោះបរិមាណវិញ អាចដាក់តិច ឬច្រើនទៅតាមចំណូលចិត្តបាន។ ជាថ្មីម្ដងទៀត ច្របល់ល្បាយនំល្ពៅចូលគ្នាឱ្យសព្វប្រមាណ ១ទៅ២ នាទី។ បន្ទាប់ពីសាច់នំល្ពៅធ្វើរួចរាល់អស់ហើយ យើងអាចទុកវាមួយឡែកសិនបាន។ ឥឡូវនេះ យើងមករៀបចំស្លឹកចេករបស់យើងវិញម្ដង។ ចំពោះស្លឹកចេកនេះដែរ យើងអាចមានច្រើនរបៀបដើម្បីធ្វើអោយវាទន់ ដោយយើងអាចយកវាទៅអាំង ស្រុះទឹកក្ដៅ ឬ ហាលថ្ងៃក៏បាន។ មូលហេតុដែលយើងត្រូវធ្វើស្លឹកចេកឲ្យទន់សិន គឺព្រោះតែស្លឹកចេកមានលក្ខណៈស្រួយ ពិបាកក្នុងការវេចនំ ដែលវាអាចនឹងស្លឹកងាយរហែក។ ពេលស្លឹកចេករួចរាល់ហើយ យើងគ្រាន់តែដួសល្បាយនំដាក់ពីលើ រួចខ្ចប់វាជាការស្រេច។ រីឯវិធីវេចខ្ចប់វិញ យើងអាចខ្ចប់តាមរបៀបណាក៏បាន តែអ្វីដែលសំខាន់គឺត្រូវខ្ចប់វាឲ្យជិត។ បន្ទាប់ពីវេចខ្ចប់រួចរាល់ យើងត្រូវយកវាទៅដាក់ចំហុយ។ ប៉ុន្តែមុនពេលចំហុយ យើងត្រូវដាក់ដាំទឹកកន្លះឆ្នាំង ហើយទុកឲ្យវាពុះសិន។ ពេលទឹកពុះហើយ យើងអាចលើកនំល្ពៅទៅដាក់ចំហុយបាន។ យើងនឹងចំហុយនំល្ពៅប្រហែលជារយៈពេល ៣០ នាទី។ បន្ទាប់ពីនំល្ពៅឆ្អិនរួចរាល់ យើងអាចស្រង់វាចេញពីក្នុងឆ្នាំង ហើយទុកវាឲ្យត្រជាក់សិន សិមយកមកភ្លក្សមើល។ នំខ្មែរមួយប្រភេទនេះពិតជាងាយស្រួលធ្វើខ្លាំងណាស់ ហើយក៏មិនចាំបាច់ត្រូវចំណាយពេលវេលា ឬថវិកាច្រើនដែរ។ សម្រាប់រសជាតិវិញ អ្នកបរិភោគទទួលបានរសជាតិសាច់ល្ពៅ និងដូងខ្ចីដ៏ឈ្ងុយឆ្ងាញ់។ គេនិយមធ្វើនំល្ពៅ ដើម្បីញុាំជុំគ្នាជាគ្រួសារក្នុងអំឡុងពេលបុណ្យទាន ឬ ការជួបជុំផ្សេងៗ។ នំល្ពៅមានលក្ខណៈទន់ សូម្បីតែមនុស្សចាស់ ឬ កូនក្មេងក៏ងាយស្រួលញុំាវាដែរ។